មុនការចូលមកដល់នូវវប្បធម៌របស់ឥណ្ឌា ខ្មែរមិនទាន់មានសាសនាផ្ទាល់ខ្លួននៅឡើយទេ។ កាលដើមឡើយ ខ្មែរ យើងនិយមគោរពកម្លាំងធម្មជាតិ ដោយគេយល់ថា ធម្មជាតិទាំងឡាយសុទ្ធតែមាន ព្រលឹង និងមានកម្លាំងស័ក្តិសិទ្ធ ដែលគេមើលមិនឃើញ។ ព្រោះហេតុនេះហើយ ទើបគេយក ដុំថ្មតំណាងឱ្យធម្មជាតិមកគោរព ហើយនាំគ្នាហៅដុំថ្មនោះថា អ្នកតា ឬ អ្នកជូន ឬ យាយ ដូចជាអ្នកតាទឹក អ្នកតាភ្នំ យាយម៉ៅ និងយាយទេពជាដើម។ ក្រៅពីគោរពអ្នកតាតាមបែបធម្មជាតិ ក្រោយមកគេក៏នាំគ្នាគោរពអ្នកតាម្យ៉ាងទៀត។ អ្នកតានោះគឺអ្នកតាតំណាងឲ្យបុព្វការីជន ដែលអ្នកទាំងនោះនៅពេលដែលគាត់នៅរស់រានមានជីវិតគាត់គឺជាអ្នកថែរក្សាកូនចៅឬអ្នកស្រុកភូមិរបស់គាត់។ អាស្រ័យហេតុនេះហើយ ទោះបីជាគាត់ស្លាប់បាត់ទៅហើយក៏ដោយ ក៏គេនៅមានជំនឿថាគាត់នៅតែតាមថែរក្សា និងផ្តល់សេចក្តីសុខដល់មនុស្សយើងទូទៅដែរ។ ទោះបីមានការគោរពទៅលើអ្នកតាទាំងពីរខាងលើយ៉ាងណាក៏ដោយ ក៏គេពុំឃើញមានការរីកចម្រើនលូតលាស់ទេ ព្រោះការគោរពតាមបែបតៗគ្នា គ្មានក្បួនខ្នាតកត់ត្រារចេញជាទស្សនៈ ទ្រឹស្តី ដូចសាសនាផ្សេងៗឯទៀតទេ។ អាស្រ័យហេតុនេះហើយ បានជានៅដើមគ្រិស្តសករាជ ខ្មែរយើងចាប់ផ្តើមទទួលយកលទ្ធិសាសនា។ ហើយនិងជំនឿ សំខាន់ៗពីររបស់ឥណ្ឌា គឺលិទ្ធិព្រហ្មញ្ញសាសនា និងលិទ្ធិព្រះពុទ្ធសាសនា។ តាមជំនឿរបស់ខ្មែរយើងពីបុរាណ គេចាត់ទុកអ្នកតាជាព្រលឹងនៃជនដែលបានស្លាប់ទៅហើយ ប៉ុន្តែព្រលឹងនោះនៅតែតាមថែរក្សាមើលសុខទុក្ខកូនចៅតទៅទៀត។ ចំពោះ អ្នកតាតំណាងមនុស្សស្រី គេហៅថា អ្នកដូន ដូន ឬយាយ ។ រហូតមកទល់សព្វថ្ងៃនេះ ខ្មែរយើងនៅតែជឿ និងគោរពអ្នកតានៅឡើយ។ ភ័ស្តុតាងជាក់ស្តែង គឺពេលធ្វើបុណ្យឡើងផ្ទះ ស្រោចទឹកលើករាសី រំដោះគ្រោះ ចាត់ចែងពិធីចូលម្លប់ រៀបអាពាហ៍ពិពាហ៍។ ហើយក៏គេតែងសែននឹករំលឹកដល់អារុក្ខអារក្ស អ្នកតាសុំសុខសប្បាយដែរ។ ម្យ៉ាងទៀត កាលណាមានមនុស្សឈឺ គេក៏រៀបចំចាត់ចែងពិធីសែនព្រេន ដើម្បីអង្វរករ លន់តួអ្នកតា ឱ្យលោកប្រណីឲ្យកូនចៅបានសះស្បើយពីជំងឺ។ ឯនៅតាមទីស្ថាននានា តាមភូមិ តាមវត្តអារាម តាមវាលស្រែចម្ការ ឬ នៅតាមព្រៃភ្នំក្រំថ្ម បឹងបួរ ទន្លេ សមុទ្រ ជួនកាល គេតែងប្រទះឃើញខ្ទមអ្នកតាដែលជាធម្មតានៅក្រោមដើមឈើធំ។ ហើយពេលខ្លះ អ្នកតាក៏អាចតាំងទីលំនៅនៅ លើដើមឈើធំណាមួយដោយពុំចាំបាច់មានខ្ទមផងដែរ។ នៅក្នុងខ្ទម អ្នកតា ជួនកាលមានរូបអ្នកតាតំណាងធ្វើអំពីថ្ម ឬធ្លាក់អំពីឈើ។ ពេលខ្លះគេក៏អាចប្រទះឃើញលិង្គព្រះឥសូរជាតំណាងរូបអ្នកតាខ្លះៗដែរ ហើយខ្ទមខ្លះទៀតពុំមានរូបតំណាងទេ។ រីឯអ្នកតាទាំងនោះសុទ្ធតែមានឈ្មោះ ឧទាហរណ៍ អ្នកតាក្រហមក យាយទែព ដូនតី ជំទាវ ម៉ៅ។ល។ ហើយចាស់ៗតែងនិយាយតៗគ្នាថា អ្នកតានៅភូមិណាជាអ្នកតាទទួលបន្ទុកមើលការខុសត្រូវ និងថែរក្សាភូមិនោះ។ ប៉ុន្តែបើមានមនុស្សប្រព្រឹត្តអំពើឆ្គាំឆ្គងលើលោកតា ដោយការមើលងាយ ចំអក គេនឹងទទួលទណ្ឌកម្មពីអ្នកតា ដូចជាឈឺក្តៅចុកពោះជាដើម។ អ្នកតាខ្លះត្រូវគេឱ្យឈ្មោះយ៉ាងសាមញ្ញថា ចាស់ស្រុក ដូចជាអ្នកតាឃ្លាំងមឿង ជាដើម។ ក៏ប៉ុន្តែ មានអ្នកតាជាច្រើនមានឈ្មោះជាវត្ថុជាទីគោរពសក្ការៈតាមបែបព្រហ្មញ្ញសាសនា។ ហើយប្រហែលជាគេដឹងថា ទីដែលអ្នកតាស្ថិតនៅនោះ ធ្លាប់មានប្រាសាទបុរាណដែលគេបានសាងសង់។ ដើម្បីឧទ្ទិសឲ្យបុគ្គលណាមួយ ឬ ទុកជាវត្ថុជាទីគោរពសក្ការៈណាមួយ។ នៅកន្លែងមួយចំនួន គេឃើញនៅក្នុងខ្ទមអ្នកតា មានបំណែកនៃរូបចម្លាក់ចាស់ៗ ដែលជាភ័ស្តុតាងបញ្ជាក់ថាមានប្រាសាទ។ ប៉ុន្តែបច្ចុប្បន្ននេះ របស់ទាំងនោះបានរលាយបាត់អស់ទៅហើយ។ ចំណែកអ្នកតាដែលដាក់ទណ្ឌកម្មទៅលើអ្នកដែលប្រមាថខ្លួននោះ គឺគ្រាន់តែព្រមានប្រដៅកូនចៅខ្លះៗ ដើម្បីឱ្យរាងចាល និង កែប្រែកំហុសតែប៉ុណ្ណោះ។ ចំណែកឯអ្នកតាដែលនៅតាមវាលស្រែចំការវិញនោះ ក៏ខ្មែរយើងជឿថា ជាព្រលឹងដូនតា ដែលនៅចាំជួយថែរក្សាផលដំណាំ និង គ្រប់គ្រងទឹកដីនៃតំបន់នោះផងដែរ។ ឯនៅតាមដើមឈើធំ និងនៅតាមដំបូកមុមស្រែខ្លះ មានអ្នកតាដែលគេតែងឱ្យឈ្មោះថា អ្នកតាព្រះភូមិ។ ហើយមុនពេលដែលគេភ្ជួររាស់ស្រែ ដើម្បីសម្ងួត គេត្រូវធ្វើពិធីសែនព្រេនដល់អ្នកតាព្រះភូមិនោះជាមុនសិន។ ពេលរាស់ស្រែចប់សព្វគ្រប់ហើយគេតែងរៀបចំពិធី បំបោសរនាស់ ឬហៅថា ប្រណាំងរនាស់។ រួចហើយគេបរគោទាំងរនាស់មកភ្ជុំគ្នាត្រង់មុមស្រែ ដែលមានដំបូក ឬ ដើមឈើធំ ដែលអ្នកតាព្រះភូមិនោះស្នាក់នៅ។ កសិករដែលចូលរួមភ្ជួររាស់ទាំងប៉ុន្មានអង្គុយ លើកដៃប្រណម្យសែនព្រេន ដោយមានបាយសម្ល បង្អែម ចម្លាប ដាក់ក្នុងច្រមមួយមុខបន្តិចៗ។ ហើយអ្នកទាំងអស់គ្នានិយាយថា ឱថ្ងៃនេះថ្ងៃជាវេលាល្អ គុណព្រះតេជះម្ចាស់ថ្លៃ យើងខ្ញុំសុំទឹក សុំដីធ្វើស្រែ សូមលោកតា ជួយថែរក្សាកុំឱ្យសត្វស៊ីបំផ្លាញ និង សូមឱ្យបានផលផ្លែផ្កា ដងដើមល្អ ព្រមទាំងសត្វ ពាហនៈ គោក្របីបានសុខប្រាសចាកជំងឺដង្កាត់នានា។ គេសែនព្រេនរបៀបនេះ ជាគម្រប់បីដង ទើបច្រូចស្រា ច្រូចទឹកជាកិច្ចបញ្ចប់។ ឯថ្ងៃនោះក៏ជាថ្ងៃរីករាយចំពោះកសិករ ដែលចូលរួមធ្វើស្រែនោះផងដែរ ព្រោះគេបរិភោគសាច់មាន់ស្ងោរ ឬ ក្បាលជ្រូក ផឹកស្រារួមគ្នា ក្នុងស្មារតីសាមគ្គី។ ចំពោះ អ្នកតាខ្លះទៀត ដែលមានទីតាំងនៅទួលធំ នៅចុងឬដើមភូមិ គេតែងធ្វើបុណ្យ ថ្វាយជាកិត្តិយសមួយឆ្នាំម្តង ដើម្បីសុំសេចក្តីសុខសប្បាយ។ នៅពេលកើតមានអសន្តិសុខ ចម្បាំងរាំងជល ជំងឺរាតត្បាត ប្រកបដោយគ្រោះអាសន្នដូចជាជំងឺអុតធំ អាសន្នរោគ និងរាំងភ្លៀងម្ដងៗ។ អ្នកស្រុកតែងធ្វើបុណ្យបន់ស្រន់ឱ្យអ្នកតា សុំឱ្យអ្នកតាជួយការពារកូនចៅឱ្យរួចពីគ្រោះភ័យ និងជួយបណ្ដេញកំចាត់គ្រោះកាចចង្រៃឱ្យចេញឆ្ងាយពីភូមិស្រុកទៀតផង។ ក្រៅពីនេះ សូម្បីតែក្នុងព្រៃ នៅលើភ្នំ ក៏មានអ្នកតាប្រចាំការត្រួតត្រា មើលការខុសត្រូវផងដែរ។ ឯអ្នកដើរព្រៃទាំងឡាយ កាលបើដើរទៅកន្លែងអ្នកតាព្រៃភ្នំហើយ ក៏តែងតែកាច់ស្លឹកឈើ ថ្វាយលោកតា ដោយគេនាំគ្នាសន្មតថា ថ្វាយឆ័ត្រ។ ដូច្នេះ គេតែងឃើញគំនរស្លឹកឈើជាច្រើននៅត្រង់ទីដែលអ្នកតាតាំងនៅ។ ហើយប្រសិនបើគេបរិភោគបាយកញ្ចប់នៅទីនោះ គេក៏មិនភ្លេចដាក់បាយម្ហូបចំណីផ្សេងៗសែនព្រេនដល់អ្នកតា។ ដើម្បីសុំសេចក្តីសុខសប្បាយ ឬ សុំឱ្យការបរបាញ់សត្វ ដាក់អន្ទាក់ រកឈើព្រៃ ទទួលបានលាភជ័យ។ បន្ថែមពីនេះ អ្នកតាខ្លះ ក៏មានរូបតំណាងដូចជាអារក្សផងដែរ។ អ្នកតាប្រភេទនេះច្រើនតែជាអ្នកតាថ្នាក់ធំនៅទីរួម ស្រុក ឬ ទីរួមខេត្ត។ ជួនកាលបើកន្លែងដែលអ្នកតាស្នាក់នៅនោះជាដើមឈើធំ ជាទីទួលដែលគេត្រូវការយកមកធ្វើជាប្រយោជន៍រួម ដូចជាកាប់ឈើនោះយកមកសង់ ព្រះវិហារ កុដិ មន្ទីពេទ្យ។ គេត្រូវប្រារព្ធពិធីឧបកិច្ច សុំអ្នកតា អញ្ជើញអ្នកតា ឬផ្ទេរអ្នកតាឱ្យចេញទៅនៅទីណាមួយផ្សេងទៀតតាមរបៀបឧបកិច្ច។ ដូច្នេះ គេនាំគ្នាក្លែងធ្វើលិខិត មួយរៀបរាប់អំពីគោលបំណង និង ផលប្រយោជន៏ដែលអ្នកស្រុកនៅតំបន់នោះត្រូវការជាចាំបាច់។ វិធីមួយសំខាន់បន្ថែមពីលើនេះទៀត គឺលោកមេឃុំ លោកចៅហ្វាយស្រុក បានធ្វើលិខិតបង្គាប់ការសុំផ្លាស់លោកតាទៅនៅកន្លែង ឬ ត្រង់ដើមនោះវិញ។ ហើយមានត្រា និង ហត្ថលេខា របស់លោកធំទាំងពីររូបនៅលើលិខិតនោះស្រាប់។ រួចគេយកលិខិតនោះមកអាន នៅចំពោះមុខទីតាំងរបស់អ្នកតា ដោយមាន ចាស់ទុំ និង បណ្តាជនក្នុងស្រុកភូមិជាច្រើនមកចូលរួមផង។ ពេលធ្វើពិធីនោះរួច គេបិទលិខិត នៅទីនោះ រួចហើយគេអាចកាប់ដើមឈើនោះ ឬ យកទីនោះមកចាត់ចែងធ្វើអ្វីៗ បានដោយពុំទទួលទុក្ខទោស ឬ គ្រោះភ័យអ្វីឡើយ។ ម្យ៉ាងវិញទៀត ប្រសិនបើគេចង់បណ្ដេញកំចាត់លោកតាឱ្យចេញពីទីតាំងនោះ គេអាចប្រើមធ្យោបាយមួយផ្សេងទៀតតាមរបៀបហិង្សាជាងមុន តែក៏ពុំមានរងគ្រោះថ្នាក់ពីការសងសឹករបស់លោកតាដែរ។ នោះគឺគេធ្វើកិច្ចកលយកអុស និង ចំបើងទៅផ្អែក ឬទៅគរនៅលើគល់ឈើជាលំនៅរបស់អ្នកតា ដោយពោលពាក្យផ្អែមល្ហែមថា ឱ! លោកតា អើយខ្ញុំសូមផ្ញើអុស និង ចំបើងនៅទីនេះ សូមលោកតា ជួយមើលឱ្យល្អឱ្យខ្ញុំផង។ លុះថ្ងៃក្រោយមកទៀតគេធ្វើជាយកចំបើងទៅរាយបន្តពីគំនរនៅគល់ របស់អ្នកតាចេញឆ្ងាយពីទីនោះដោយយកគុម្ពោត ឬ ដំបូកណាមួយធ្វើជារបាំង។ នៅថ្ងៃ កំណត់ដែលត្រូវអនុវត្តផែនការ គេយកភ្លើងទៅលួចដុតចំបើង ត្រង់ទីកំបាំងនោះឱ្យឆេះទ្រលោម។ ហើយគេក៏រត់បណ្តើរស្រែកបណ្តើរថា លោកតាអើយប្រយ័ត្ន! ភ្លើងឆេះទៅហើយ សូមលោកតាជួយពន្លត់ភ្លើងផង ឆេះអុសចំបើងខ្ញុំអស់ហើយ។ ហើយគេនិយាយថែមទៀតថា លោកតា អើយ! មើលទៅលោកតាមិនអាចពន្លត់ភ្លើងបានទេ សូមលោកតាជញ្ជូនកូនចៅ និង របស់របរចេញទៅឱ្យឆ្ងាយពីនេះទៅ កុំឱ្យមានគ្រោះថ្នាក់ ផ្ទះលោកតាត្រូវភ្លើងឆេះអស់ហើយ ហើយមិនអាចនៅទៀតបានឡើយ។ ការធ្វើបែបនេះគេអាចកម្ចាត់លោកតា ដោយស្របច្បាប់ ដោយពុំខ្លាចទទួលរងគ្រោះថ្នាក់ពីការសងសឹករបស់លោកតាវិញឡើយ។